យុវជនជាច្រើននាពេលបច្ចុប្បន្ន មានមហិច្ឆតាដ៏មុតមាំក្នុងការក្លាយជាអ្នកមានមុនឈានដល់អាយុ ៣០ ឆ្នាំ។ មហិច្ឆតានេះត្រូវបានជំរុញដោយកត្តាជាច្រើន រួមទាំងឥទ្ធិពលពីបណ្តាញសង្គម និងគំរូជោគជ័យដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ទោះបីជាយ៉ាងណាក៏ដោយ ការពិតនៃដំណើរឆ្ពោះទៅរកភាពសម្បូរបែបផ្នែកហិរញ្ញវត្ថុ គឺមិនងាយស្រួលដូចការគិតនោះទេ។ ហើយការយល់ដឹងអំពីមូលហេតុ ការពិតដ៏ល្វីងជូរចត់ និងវិធីសាស្រ្តជាក់ស្តែង គឺជាគន្លឹះដើម្បីសម្រេចបានគោលដៅនេះប្រកបដោយនិរន្តរភាព។ បំណងប្រាថ្នាចង់ក្លាយជាអ្នកមាននៅវ័យក្មេង គឺមិនមែនជារឿងចម្លែកនោះទេ ព្រោះវាត្រូវបានជំរុញដោយកត្តាជាច្រើនក្នុងបរិបទសង្គមបច្ចុប្បន្ន។ មូលហេតុដែលធ្វើឲ្យយុវជនចង់ក្លាយជាអ្នកមានមុន ៣០ ឆ្នាំគឺបណ្ដាលមកពី ឥទ្ធិពលបណ្តាញសង្គម និងគំរូជោគជ័យក្លែងក្លាយ បំណងចង់បានសេរីភាពហិរញ្ញវត្ថុ សម្ពាធពីមជ្ឈដ្ឋានជុំវិញ និងការប្រៀបធៀប បំណងចង់ជួយគ្រួសារ ភាពជឿជាក់លើសមត្ថភាពខ្លួនឯង និងបច្ចេកវិទ្យា។ បណ្តាញសង្គមដូចជា Facebook Instagram TikTok និង YouTube បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរូបភាព ជីវិតដ៏ល្អឥតខ្ចោះ។ យុវជនតែងតែឃើញអ្នកដទៃ ជាពិសេសអ្នកមានឥទ្ធិពល ឬ Influencers ដែលបង្ហាញពីភាពសម្បូរបែប ជីវិតស៊ីវិល័យ ឡានទំនើប ផ្ទះវីឡា និងការធ្វើដំណើរទៅបរទេសតាំងពីវ័យក្មេង។ រូបភាពទាំងនេះបង្កើតការបំភាន់ថាភាពជោគជ័យផ្នែកហិរញ្ញវត្ថុអាចសម្រេចបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដែលជំរុញឱ្យយុវជនមានអារម្មណ៍ចង់បានដូចគេ។ ហើយជួនកាលក៏អាចជាការលើកទឹកចិត្តឱ្យពួកគេព្យាយាមលើសលប់ដោយមិនបានគិតគូរពីហានិភ័យទៀតផង។ យុវជនជាច្រើនស្រមៃចង់បានសេរីភាពហិរញ្ញវត្ថុ ដែលអាចធ្វើឱ្យពួកគេលែងបារម្ភពីរឿងលុយកាក់។ ហើយអាចធ្វើអ្វីដែលខ្លួនស្រឡាញ់ រស់នៅតាមរបៀបដែលខ្លួនចង់បាន និងមានពេលវេលាច្រើនសម្រាប់គ្រួសារ ឬចំណង់ចំណូលចិត្ត ដោយមិនចាំបាច់ធ្វើការដើម្បីតែប្រាក់បៀវត្សរ៍។ ការដែលមានទ្រព្យសម្បត្តិច្រើនមុនអាយុ ៣០ ឆ្នាំ ត្រូវបានគេយល់ថាជាមធ្យោបាយដ៏លឿនបំផុតដើម្បីសម្រេចបានសេរីភាពមួយនេះ។ មួយវិញទៀត នៅក្នុងសង្គមមួយចំនួន ជាពិសេសក្នុងបរិបទអាស៊ី ការប្រៀបធៀបគ្នាទៅវិញទៅមក គឺជារឿងធម្មតាបំផុត។ ភាគច្រើនយុវជនអាចទទួលរងសម្ពាធពីមិត្តភក្តិ ក្រុមគ្រួសារ ឬសាច់ញាតិ ដែលទាមទារឱ្យពួកគេមានឋានៈសង្គម និងហិរញ្ញវត្ថុខ្ពស់។ ហើយការចង់ ក្លាយជាអ្នកមាន អាចជាមធ្យោបាយដើម្បីគេចផុតពីសម្ពាធទាំងនេះ ឬដើម្បីទទួលបានការទទួលស្គាល់ និងការគោរពពីអ្នកដទៃ។ សម្រាប់យុវជនមួយចំនួន ជាពិសេសនៅកម្ពុជា ដែលមានតម្លៃវប្បធម៌នៃការដឹងគុណខ្ពស់ ការចង់ក្លាយជាអ្នកមានមុនអាយុ ៣០ ឆ្នាំ គឺដើម្បីតែជួយសម្រាលបន្ទុកនៅក្នុងគ្រួសារ។ លើសពីនេះ ព្រមទាំងដើម្បីចិញ្ចឹមឪពុកម្តាយ បង់ថ្លៃសិក្សាឱ្យប្អូនៗ ឬកែលម្អជីវភាពគ្រួសារទាំងមូលឱ្យកាន់តែប្រសើរឡើងផងដែរ។ នេះជាកាតព្វកិច្ចដែលពួកគេជាកូនៗមានអារម្មណ៍ថា ត្រូវតែបំពេញនៅក្នុងជីវិត។ យុវជនសម័យថ្មីមានភាពក្លាហាន និងជឿជាក់លើសមត្ថភាពខ្លួនឯងខ្ពស់ក្នុងការសម្រេចគោលដៅ។ ពួកគេមើលឃើញឱកាសថ្មីៗជាច្រើនដែលបង្កើតឡើងដោយបច្ចេកវិទ្យា ពួកគេអាចប្រើប្រាស់ឱកាសទាំងនេះដើម្បីរកលុយបានលឿនជាងជំនាន់មុនៗ ដោយសារលទ្ធភាពទទួលបានព័ត៌មាន និងឧបករណ៍នានាកាន់តែងាយស្រួល។ ទោះបីជា បំណងប្រាថ្នាចង់ក្លាយជាអ្នកមាននៅវ័យក្មេងមានភាពស្របច្បាប់ និងជាកម្លាំងជំរុញដ៏ល្អក៏ដោយ ការពិតនៃដំណើរការនេះច្រើនតែផ្ទុយស្រឡះពីអ្វីដែលបានឃើញនៅលើបណ្តាញសង្គម ឬក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ការពិតដ៏ល្វីងជូរចត់គឺថា មានយុវជនតិចតួចណាស់ ប្រហែលជា ១% ឬតិចជាងនេះ ដែលអាចនឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិមហាសាលមុនអាយុ ៣០ ឆ្នាំ។ ហើយភាពជោគជ័យធំៗដែលយើងបានឃើញភាគច្រើនគឺជារឿង ករណីលើកលែងមិនមែនជាបទដ្ឋាននោះទេ។ ជារឿយៗ ករណីទាំងនោះអាចកើតមានដោយសារសំណាង ឬមកពីការតភ្ជាប់បណ្តាញល្អ ការទទួលបានការវិនិយោគធំៗ និងការគាំទ្រពីក្រោយខ្នងដែលមិនត្រូវបានបង្ហាញឱ្យឃើញជាសាធារណៈ។ អ្នកដែលជោគជ័យពិតប្រាកដមុនអាយុ ៣០ ឆ្នាំ ភាគច្រើនបានលះបង់ពេលវេលា ថាមពល និងការកម្សាន្តផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ពួកគេច្រើនតែធ្វើការលើសម៉ោងរាប់សិបម៉ោងក្នុងមួយសប្តាហ៍ រៀនសូត្រឥតឈប់ឈរ ប្រឈមមុខនឹងភាពបរាជ័យជាច្រើនលើកច្រើនសារ ជួបប្រទះភាពឯកា និងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងក្លា។ រីឯ ជីវិតដែលបានឃើញនៅលើបណ្តាញសង្គម គ្រាន់តែជាផ្នែកតូចមួយនៃដំណើរដ៏លំបាកទាំងមូលប៉ុណ្ណោះ។ សម្រាប់វិធីសាស្ត្រមួយចំនួនដែលត្រូវបានផ្សព្វផ្សាយថារកលុយបានលឿន ដូចជាការវិនិយោគហានិភ័យខ្ពស់ក្នុងទីផ្សារដែលគ្មានបទពិសោធន៍ និងការចាប់ផ្តើមអាជីវកម្មដែលគ្មានការស្រាវជ្រាវគ្រប់គ្រាន់ គឺសុទ្ធតែពោរពេញទៅដោយហានិភ័យ។ យុវជនជាច្រើនអាចនឹងខាតបង់ប្រាក់សន្សំ បាត់បង់ទ្រព្យសម្បត្តិ ឬអាចជំពាក់បំណុលគេវ័ណ្ឌកដោយសារតែការប៉ុនប៉ងទាំងនេះ ដែលអាចនាំឱ្យមានផលវិបាករយៈពេលវែងដល់ជីវិតរបស់ពួកគេ។ ការដេញតាមក្តីស្រមៃចង់ក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស អាចបង្កឱ្យមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ដូចជាភាពតានតឹង ភាពអស់សង្ឃឹម ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តទៀតផង។ ប្រសិនបើ គោលដៅមិនបានសម្រេចតាមការរំពឹងទុកនោះយុវជនមួយចំនួនអាចនឹងគិតខ្លីក៏ថាបាន។ ឯការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅលើបណ្តាញសង្គមដែលបង្ហាញតែភាពជោគជ័យ ក៏អាចធ្វើឱ្យសុខភាពផ្លូវចិត្តកាន់តែអាក្រក់ផងដែរ។ ដូច្នេះហើយ និយមន័យនៃ អ្នកមាន គឺមិនច្បាស់លាស់សម្រាប់មនុស្សគ្រប់គ្នាឡើយ។ ជួនកាលអ្វីដែលបានឃើញនៅលើបណ្តាញសង្គម គ្រាន់តែជាការបង្ហាញដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ហើយក៏មិនមែនជាទ្រព្យសម្បត្តិពិតប្រាកដ ឬប្រាក់ចំណូលនិរន្តរភាពនោះទេ។ ហើយការដេញតាមគោលដៅមិនពិត ឬការយល់ច្រឡំអំពីភាពសម្បូរបែប អាចនាំឱ្យខាតបង់ពេលវេលា ថាមពល និងធនធានដោយឥតប្រយោជន៍។ ជំនួសឱ្យការដេញតាមភាពសម្បូរបែបភ្លាមៗ ដែលពោរពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជា យុវជនគួរផ្តោតលើការកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរឹងមាំ និងមកប្រើប្រាស់វិធីសាស្រ្តជាក់ស្តែងវិញ។ វាក៏សម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលវែងប្រកបដោយចីរភាព និងសុវត្ថិភាពផងដែរ។ យុវជនគួរតែចាប់ផ្ដើមសិក្សាពីរបៀបគ្រប់គ្រងលុយកាក់ ការធ្វើថវិកាប្រចាំខែ ការសន្សំប្រាក់ ការវិនិយោគមូលដ្ឋាន និងការយល់ដឹងអំពីបំណុលតាំងពីវ័យក្មេង។ ហើយចំណេះដឹងទាំងអស់នេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលនឹងប្រើប្រាស់បានពេញមួយជីវិត។ ហើយគួរតែ ចាប់ផ្ដើមសន្សំប្រាក់ឱ្យបានទៀងទាត់ និងកំណត់ចំនួននៃការសន្សំ ទោះបីជាចំនួននោះតិចតួចក៏ដោយ។ ឯការសន្សំ គឺជាជំហានដំបូង និងជាមូលដ្ឋានគ្រឹះនៃការកសាងទ្រព្យសម្បត្តិដ៏ល្អ។ វាថែមទាំង អាចកំណត់គោលដៅសន្សំបានទៀតផង ឧទាហរណ៍ កំណត់សន្សំ ១០ ទៅ ២០% នៃប្រាក់ចំណូលរបស់យើងទៀតផង។ យើងក៏គួរតែមានប្រាក់សន្សំយ៉ាងហោចណាស់ ៣ ទៅ ៦ ខែនៃការចំណាយសម្រាប់ករណីបន្ទាន់ដែលមិនបានរំពឹងទុក ដូចជាបាត់បង់ការងារ ជំងឺគ្រោះថ្នាក់ ឬការជួសជុលផ្ទះបន្ទាន់។ ការមានប្រាក់សន្សំទាំងនេះ ជួយឱ្យអ្នកជៀសវាងការជំពាក់បំណុលនៅពេលមានវិបត្តិទៀតផង។ វាក៏ជួយជៀសវាងបំណុលអាក្រក់ ប្រកបដោយការប្រុងប្រយ័ត្ន និងផែនការសងត្រលប់ច្បាស់លាស់។ ទទ្ទឹមនឹងនេះ គេគួរតែវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ឧទាហរណ៍ ជំនាញបច្ចេកវិទ្យាព័ត៌មាន ជំនាញភាសាអន្តរជាតិ ការវិភាគទិន្នន័យ ជំនាញទីផ្សារឌីជីថល ឬជំនាញគ្រប់គ្រងជាដើម។ ជំនាញកាន់តែខ្ពស់ ប្រាក់ចំណូលកាន់តែមានសក្តានុពលខ្ពស់ដូចគ្នា។ ម្យ៉ាងទៀត ក្រៅពីការងារប្រចាំថ្ងៃ យុវជនក៏អាចស្វែងរកការងារបន្ថែម ឬចាប់ផ្តើមអាជីវកម្មខ្នាតតូចតាមចំណង់ចំណូលចិត្ត ជំនាញ ឬទេពកោសល្យរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលផងដែរ។ ឧទាហរណ៍ដូចជា ការបង្រៀនបន្ថែម ការលក់ទំនិញអនឡាញ និងការផ្តល់សេវាកម្មឯករាជ្យផ្សេងៗដែលជាការងារសុចរិត។ ហើយយើងមិនត្រូវពឹងផ្អែកតែលើប្រាក់បៀវត្សរ៍តែមួយមុខទេ យើងគួរពិចារណាបង្កើតប្រភពចំណូលផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន។ ជាក់ស្ដែងដូចជា ប្រាក់ចំណូលពីការវិនិយោគ ប្រាក់ចំណូលពីការជួលអចលនទ្រព្យ និងប្រាក់ចំណូលពីអាជីវកម្មលក់អនឡាញផ្សេងៗ។ ការដែលមានប្រភពចំណូលច្រើនវាជាការល្អបំផុត ដើម្បីជួយកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត ត្រូវបន្តរៀនសូត្រពីអ្នកដែលមានបទពិសោធន៍ តាមរយៈការអានសៀវភៅ ការចូលរួមវគ្គសិក្សា សិក្ខាសាលា ឬការស្វែងរកអ្នកណែនាំ ដើម្បីពង្រីកចំណេះដឹង បទពិសោធន៍ និងឱកាសអាជីវកម្មថ្មីៗ។ ចំពោះ ការចាប់ផ្តើមវិនិយោគតាំងពីវ័យក្មេង ទោះបីជាចំនួនតិចតួចក៏ដោយ តែវាអាចនឹងផ្តល់ផលធំធេងនៅពេលអនាគត។ ដូច្នេះ ពេលវេលា គឺជាកត្តាដ៏មានតម្លៃបំផុតក្នុងការវិនិយោគ។ មួយវិញទៀត ត្រូវសិក្សាពីជម្រើសវិនិយោគផ្សេងៗគ្នា ដូចជាភាគហ៊ុន មូលបត្របំណុល មូលនិធិវិនិយោគ អចលនទ្រព្យ ឬការវិនិយោគលើអាជីវកម្មផ្ទាល់ខ្លួន។ ហើយចាប់ផ្តើមពីការវិនិយោគដែលមានហានិភ័យទាបទៅមធ្យម ហើយត្រូវយល់ដឹងពីហានិភ័យនីមួយៗមុននឹងសម្រេចចិត្ត និងកុំវិនិយោគលើអ្វីដែលអ្នកមិនយល់។ ចំណែកឯ ភាពជោគជ័យក្នុងការវិនិយោគភាគច្រើនទាមទារការអត់ធ្មត់ និងទស្សនវិស័យរយៈពេលវែង ជាជាងការស្វែងរកតែការចំណេញលឿនភ្លាមៗ។ ពីព្រោះ ទីផ្សារតែងតែមានការប្រែប្រួល ប៉ុន្តែនិន្នាការរយៈពេលវែងច្រើនតែមានភាពវិជ្ជមានជានិច្ច។ ប្រសិនបើ គ្មានបទពិសោធន៍ និងចំណេះដឹងគ្រប់គ្រាន់ គួរពិគ្រោះជាមួយទីប្រឹក្សាហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងអ្នកជំនាញខាងវិនិយោគអោយបានច្បាស់លាស់។ ការធ្វើទាំងអស់នេះ គឺដើម្បីទទួលបានដំបូន្មានល្អៗ និងផែនការដែលសមស្របនឹងគោលដៅហិរញ្ញវត្ថុរបស់អ្នក។ អ្នកគួរតែដឹងថាភាពសម្បូរបែបផ្នែកហិរញ្ញវត្ថុ គឺជាដំណើរការមួយដែលទាមទារការតស៊ូ វិន័យ ការអត់ធ្មត់ និងការរៀនសូត្រពីកំហុសជាច្រើនដង។ ហេតុនេះ សូមកុំផ្តោតតែលើការចង់បានលទ្ធផលភ្លាមៗ ដែលអាចនាំឱ្យមានការសម្រេចចិត្តខុស និងដើម្បីជៀសវៀងកុំអោយមានវិប្បដិសេរី។ ជាពិសេស ជៀសវាងការប្រៀបធៀបខ្លួនឯងជាមួយ ជីវិតដ៏ល្អឥតខ្ចោះ ឬភាពជោគជ័យភ្លាមៗ នៅលើបណ្តាញសង្គម ព្រោះវាអាចធ្វើឱ្យបាក់ទឹកចិត្ត ថប់បារម្ភ និងមិនសប្បាយចិត្ត តែត្រូវផ្តោតលើការអភិវឌ្ឍខ្លួនឯងផ្ទាល់។ យុវជនគួរដឹងថា ការកសាងទ្រព្យសម្បត្តិត្រូវការពេលវេលា និងវិន័យខ្ពស់ក្នុងការគ្រប់គ្រងការចំណាយ ការសន្សំ និងការវិនិយោគជាប្រចាំ។ ហើយត្រូវចងចាំថា ភាពជោគជ័យមិនមែនចេះតែកើតឡើងដោយចៃដន្យនោះទេ បើគ្មានការខំប្រឹងប្រែង។ យ៉ាងណាមិញ រាល់ការបរាជ័យ ឬកំហុសឆ្គង គឺសុទ្ធតែជាមេរៀនដ៏មានតម្លៃ។ ហើយអ្នកគួរតែរៀនសូត្រពីកំហុសទាំងនោះ ដើម្បីកុំឱ្យវាកើតឡើងសាជាថ្មី។ សរុបមក ការក្លាយជាអ្នកមានមុនអាយុ ៣០ ឆ្នាំ គឺពិតជាអាចធ្វើទៅបានសម្រាប់មនុស្សមួយចំនួនប្រាកដមែន។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល ឬអាចសម្រេចបានដោយគ្រាន់តែ ដេញតាមក្តីស្រមៃដែលមិនសមហេតុផលនោះទេ។ ដូច្នេះហើយ ការផ្តោតលើការកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរឹងមាំ ការអភិវឌ្ឍខ្លួនឯងឥតឈប់ឈរ ការវិនិយោគដោយឆ្លាតវៃ និងមានផ្នត់គំនិតត្រឹមត្រូវ ទើបអ្នកអាចសម្រេចបានផលនោះ។ ម្យ៉ាងទៀត វាជាគន្លឹះដ៏ពិតប្រាកដឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ ទោះបីជាវាអាចត្រូវការពេលវេលាច្រើនឆ្នាំក៏ដោយ។